ការលេចចេញនូវអាជីវកម្មថ្មីៗដែលផ្ដោតលើការអភិវឌ្ឍ ឬផ្ដល់សេវាកម្មទាក់ទងនឹង ប្រភពថាមពលដែលមិនចេះរីងស្ងួត (ដូចជា ថាមពលពន្លឺព្រះអាទិត្យ (សូឡា) និង ថាមពលខ្យល់) កំពុងក្លាយជានិន្នាការដ៏សំខាន់មួយនៅកម្ពុជា។ ការចាប់ផ្ដើមអាជីវកម្មថ្មីៗក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា គឺជាការឆ្លើយតបទៅនឹងតម្រូវការថាមពលដែលកំពុងកើនឡើង និងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូន។ សក្ដានុពលនៃពន្លឺព្រះអាទិត្យដ៏ខ្លាំងក្លានៅកម្ពុជា បានបើកឱកាសឱ្យសហគ្រិនវ័យក្មេងបង្កើតដំណោះស្រាយថាមពលដើរដោយពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ដល់តំបន់ដាច់ស្រយាលដែលបណ្ដាញអគ្គិសនីរដ្ឋមិនទាន់ទៅដល់។ គំរូអាជីវកម្មបៃតងមិនត្រឹមតែផ្ដោតលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតលើតុល្យភាពរវាងមនុស្ស បរិស្ថាន និងនិរន្តរភាពសេដ្ឋកិច្ចយូរអង្វែង។ អាជីវកម្មថ្មីៗ កំពុងនាំយកបច្ចេកវិទ្យាទំនើបៗដូចជា ប្រព័ន្ធគ្រប់គ្រងថាមពលឆ្លាតវៃ ដើម្បីជួយដល់រោងចក្រ និងសហគ្រាសក្នុងការសន្សំសំចៃការប្រើប្រាស់អគ្គិសនី។ ការយល់ដឹងកាន់តែច្បាស់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ បានជម្រុញឱ្យអតិថិជន និងអ្នកវិនិយោគងាកមកគាំទ្រអាជីវកម្មណាដែលមានទិសដៅការពារបរិស្ថាន និងកាត់បន្ថយការបំភាយឧស្ម័នពុល។ អាជីវកម្មថ្មីៗក្នុងវិស័យកសិ-ថាមពល កំពុងដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីនបូមទឹកដើរដោយថាមពលព្រះអាទិត្យ ដែលជួយឱ្យកសិករកាត់បន្ថយចំណាយលើប្រេងឥន្ធនៈ និងបង្កើនទិន្នផលបានទ្វេដង។ ការច្នៃប្រឌិតនូវប្រព័ន្ធសម្ងួតកសិផលដោយប្រើកម្ដៅព្រះអាទិត្យ ជួយឱ្យសហគ្រាសខ្នាតតូចអាចរក្សាគុណភាពផលិតផលបានល្អ និងកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល។ អាជីវកម្មផលិតជីកំប៉ុស្ត និងហ្គាសជីវម៉ាស ពីកាកសំណល់កសិកម្ម កំពុងប្រែក្លាយសំរាមឱ្យទៅជាធនធានដ៏មានតម្លៃសម្រាប់សហគមន៍ជនបទ។ គំរូអាជីវកម្មជួលឧបករណ៍ថាមពលស្អាត អនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបអាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈការបង់ប្រាក់បន្តិចម្ដងៗតាមទូរស័ព្ទដៃ។ ការប្រើប្រាស់បច្ចេកវិទ្យាដ្រូន ដើរដោយថាមពលថ្មដើម្បីបាញ់ថ្នាំ និងពិនិត្យសុខភាពដំណាំ គឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាខ្ពស់ និងកសិកម្មបៃតង។ ការកើនឡើងនៃអាជីវកម្មនាំចូល និងដំឡើងម៉ូតូអគ្គិសនី នៅកម្ពុជា កំពុងជួយកាត់បន្ថយការបំពុលសម្លេង និងផ្សែងពុលនៅក្នុងទីក្រុងធំៗយ៉ាងមានប្រសិទ្ធភាព។ អាជីវកម្មថ្មីៗដែលផ្ដល់សេវាកម្មដូរអាគុយ គឺជាដំណោះស្រាយដ៏វៃឆ្លាតដែលជួយឱ្យអ្នកប្រើប្រាស់យានយន្តអគ្គិសនីមិនចាំបាច់រង់ចាំការបញ្ចូលថាមពលយូរ។ ការបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ គឺជាគំរូអាជីវកម្មថ្មីមួយដែលជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបៃតងនៅក្នុងប្រទេស។ អាជីវកម្មដឹកជញ្ជូនដែលប្រើប្រាស់រ៉ឺម៉កអគ្គិសនី កំពុងទទួលបានការពេញនិយមពីសំណាក់ក្រុមហ៊ុនអន្តរជាតិដែលចង់បង្ហាញពីការទទួលខុសត្រូវចំពោះបរិស្ថាន។ ការអភិវឌ្ឍកម្មវិធីទូរស័ព្ទសម្រាប់ចែករំលែកការធ្វើដំណើរ ជួយកាត់បន្ថយចំនួនយានយន្តនៅលើផ្លូវ និងការប្រើប្រាស់ប្រេងឥន្ធនៈជារួម។ អាជីវកម្មថ្មីៗដែលផ្ដោតលើសេដ្ឋកិច្ចវិលជុំ កំពុងប្រែក្លាយកាកសំណល់ប្លាស្ទិកឱ្យទៅជាសម្ភារៈសំណង់ ឬរបស់ប្រើប្រាស់ដែលមានតម្លៃ។ គំរូអាជីវកម្មផលិតសម្ភារៈវេចខ្ចប់ដែលរលាយក្នុងដី ពីកំប្លោក ឬស្រកីដូង កំពុងជំនួសឱ្យការប្រើប្រាស់ស្នោ និងប្លាស្ទិកយ៉ាងសកម្ម។ អាជីវកម្មកែច្នៃសម្លៀកបំពាក់ចាស់ៗ គឺជាការបង្កើតតម្លៃថ្មីដល់វត្ថុធាតុដើមដែលនៅសេសសល់ និងជួយកាត់បន្ថយសំណល់ក្នុងឧស្សាហកម្មកាត់ដេរ។ ការបង្កើតវេទិកាឌីជីថលសម្រាប់ទិញ-លក់កាកសំណល់ដែលអាចកែច្នៃបាន ជួយភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រមូលសំរាម និងរោងចក្រកែច្នៃឱ្យមានប្រសិទ្ធភាពជាងមុន។ អាជីវកម្មផលិតធ្យូងអនាម័យពីស្រូវអង្កាម ឬកាកសំណល់រុក្ខជាតិ ជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើសម្រាប់ធ្វើធ្យូងធម្មតា។ Startups ក្នុងវិស័យសំណង់បៃតង កំពុងណែនាំនូវការប្រើប្រាស់ឥដ្ឋអេកូឡូស៊ី និងសម្ភារៈសំណង់ដែលជួយរក្សាកម្ដៅក្នុងអគារឱ្យត្រជាក់ និងសន្សំសំចៃម៉ាស៊ីនត្រជាក់។ ការរចនាអគារដែលផ្ដោតលើពន្លឺព្រះអាទិត្យ និងខ្យល់អាកាសធម្មជាតិ គឺជាគំរូអាជីវកម្មស្ថាបត្យកម្មបៃតងដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីក្រុងភ្នំពេញ។ អាជីវកម្មតម្លើងប្រព័ន្ធចម្រោះទឹកស្អាតដើរដោយថាមពលព្រះអាទិត្យ ជួយឱ្យសហគមន៍អាចទទួលបានទឹកស្អាតប្រើប្រាស់ដោយមិនចាំបាច់ប្រើប្រាស់ភ្លើងអគ្គិសនីរដ្ឋ ឬម៉ាស៊ីនភ្លើង។ ការបង្កើតសួនបន្លែលើដំបូលអគារ ក្នុងលក្ខណៈអាជីវកម្ម ជួយបង្កើនតំបន់បៃតងក្នុងក្រុង និងផ្គត់ផ្គង់អាហារស្រស់ៗដល់អ្នកប្រើប្រាស់។ អាជីវកម្មប្រឹក្សាយោបល់ផ្នែកប្រសិទ្ធភាពថាមពល ជួយឱ្យក្រុមហ៊ុនធំៗយល់ដឹងពីរបៀបកាត់បន្ថយចំណាយលើថាមពល និងកាបូន។ ការកើនឡើងនៃមូលនិធិវិនិយោគបៃតង នៅកម្ពុជា កំពុងផ្ដល់ឱកាសឱ្យអាជីវកម្មថ្មីៗ ដែលមានគំនិតច្នៃប្រឌិតអាចពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។ ធនាគារក្នុងស្រុកចាប់ផ្ដើមផ្ដល់នូវ "ឥណទានបៃតង" ក្នុងអត្រាការប្រាក់ទាបសម្រាប់សហគ្រាសណាដែលចង់ប្ដូរមកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ឬបច្ចេកវិទ្យាស្អាត។ ការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងសហគ្រិនភាពបៃតង ជួយឱ្យអាជីវកម្មថ្មីៗ ទទួលបានទាំងដើមទុន និងការបណ្ដុះបណ្ដាលជំនាញគ្រប់គ្រង។ ភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់អាជីវកម្មបៃតងឱ្យកាន់តែរឹងមាំ។ អាជីវកម្មផ្ដល់សេវាកម្មដំឡើងប្រព័ន្ធផ្ទុកថាមពល ឬអាគុយលីចូមកម្រិតខ្ពស់ ជួយឱ្យការប្រើប្រាស់សូឡាមានស្ថិរភាពទាំងយប់ទាំងថ្ងៃ។ វេទិកាឌីជីថលសម្រាប់អប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសថាមពលស្អាត ជួយបង្កើនធនធានមនុស្សក្នុងស្រុកឱ្យមានសមត្ថភាពខ្ពស់ក្នុងវិស័យបៃតង។ ការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន សម្រាប់ការផ្ទៀងផ្ទាត់ប្រភពថាមពលបៃតង ជួយឱ្យក្រុមហ៊ុននានាមានភាពជឿជាក់លើការប្រើប្រាស់ថាមពលស្អាតពិតប្រាកដ។ អាជីវកម្មថ្មីៗដែលផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានប្រសិទ្ធភាពថាមពលខ្ពស់ កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់ប្រជាជនឱ្យកាន់តែសន្សំសំចៃ។ ថ្លៃដើមខ្ពស់ក្នុងការនាំចូលបច្ចេកវិទ្យាថាមពលស្អាត នៅតែជាបញ្ហាប្រឈមសម្រាប់ អាជីវកម្មថ្មីៗ ដែលទាមទារឱ្យមានការលើកទឹកចិត្តផ្នែកពន្ធដារពីសំណាក់រដ្ឋាភិបាល។ ការខ្វះខាតអ្នកបច្ចេកទេសដែលមានជំនាញច្បាស់លាស់ក្នុងការជួសជុល និងថែទាំប្រព័ន្ធថាមពលកម្រិតខ្ពស់ គឺជាឱកាសការងារថ្មីសម្រាប់យុវជនដែលស្រឡាញ់វិស័យបច្ចេកវិទ្យា។ ការប្រកួតប្រជែងតម្លៃជាមួយថាមពលដើរដោយហ្វូស៊ីល ប្រេង និងធ្យូងថ្ម តម្រូវឱ្យសហគ្រិនបៃតងត្រូវមានភាពច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំគំរូអាជីវកម្មឱ្យមានតម្លៃប្រកួតប្រជែង។ ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍រយៈពេលវែងនៃអាជីវកម្មបៃតង នៅមានកម្រិត ដែលទាមទារឱ្យមានការផ្សព្វផ្សាយ និងការអប់រំកាន់តែខ្លាំងក្លា។ ភាពស្មុគស្មាញនៃបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការតភ្ជាប់ថាមពលកកើតឡើងវិញទៅក្នុងបណ្ដាញអគ្គិសនីជាតិ គឺជាចំណុចដែលសហគ្រិនកំពុងរង់ចាំការសម្របសម្រួលបន្ថែម។ អាជីវកម្មថាមពលស្អាតបានជួយបង្កើតការងារថ្មីៗរាប់ពាន់កន្លែងសម្រាប់យុវជនខ្មែរ ចាប់តាំងពីផ្នែកលក់ បច្ចេកទេស រហូតដល់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍។ ការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតតាមរយៈការប្រើប្រាស់ថាមពលបៃតង គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការការពារសុខភាពសាធារណៈ។ អាជីវកម្មបៃតងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលយកចិត្តទុកដាក់លើការអភិវឌ្ឍដោយចីរភាព។ ការប្រើប្រាស់ថាមពលកកើតឡើងវិញជួយឱ្យកម្ពុជាមានឯករាជ្យភាពផ្នែកថាមពល និងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈពីបរទេស។ សហគ្រិនបៃតងគឺជាអ្នកដឹកនាំផ្នត់គំនិតថ្មី ដែលជួយឱ្យសង្គមខ្មែរងាកមករស់នៅដោយភាពសុខដុមរមនាជាមួយធម្មជាតិ។ អនាគតនៃអាជីវកម្មថ្មីៗនៅកម្ពុជា គឺស្ថិតនៅលើសមត្ថភាពក្នុងការបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងនិរន្តរភាពបរិស្ថាន។ អាជីវកម្មបៃតងមិនមែនគ្រាន់តែជា "និន្នាការ" បណ្ដោះអាសន្ននោះទេ ប៉ុន្តែវាគឺជា "តម្រូវការចាំបាច់" សម្រាប់បន្តការរស់រានមានជីវិតរបស់ភពផែនដី។ រាល់គំនិតច្នៃប្រឌិតរបស់សហគ្រិនបៃតងនៅថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ ការរួមបង្រួបបង្រួមគ្នារវាងរដ្ឋាភិបាល អ្នកវិនិយោគ និងអ្នកប្រើប្រាស់ នឹងធ្វើឱ្យវិស័យថាមពលកកើតឡើងវិញរីកដុះដាលឥតឈប់ឈរ។ អាជីវកម្មថ្មីៗក្នុងវិស័យថាមពលស្អាត និងគំរូអាជីវកម្មបៃតង គឺជាពន្លឺនៃក្ដីសង្ឃឹមដែលដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍដែលមិនមានការបំផ្លាញ។ ក្រុមហ៊ុនដែលផ្ដល់ដំណោះស្រាយសូឡាសម្រាប់ឧស្សាហកម្ម បានបង្ហាញឱ្យឃើញថា ការប្ដូរមកប្រើប្រាស់ថាមពលកកើតឡើងវិញអាចជួយឱ្យរោងចក្រកាត់បន្ថយចំណាយប្រតិបត្តិការបានរហូតដល់ ៣០% ក្នុងមួយឆ្នាំ។ អាជីវកម្មថ្មីៗដែលផ្ដោតលើការផលិតសម្ភារៈប្រើប្រាស់ពី "ឬស្សី" និង "កំប្លោក" កំពុងជួយបង្កើតមុខរបរដល់សហគមន៍មូលដ្ឋាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលចំណាយពេលរាប់រយឆ្នាំទើបរលាយ។ ជោគជ័យនៃក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីក្នុងស្រុក បានជម្រុញឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកដឹកជញ្ជូនទំនិញ ដែលចង់សន្សំសំចៃចំណាយលើសាំង និងការថែទាំ។ គំរូអាជីវកម្ម "កសិដ្ឋានឆ្លាតវៃ" ដែលប្រើប្រាស់ថាមពលបៃតង មិនត្រឹមតែផ្ដល់អាហារមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាកន្លែងកែច្នៃកាកសំណល់ទៅជាថាមពលប្រើប្រាស់ក្នុងកសិដ្ឋានផ្ទាល់។ ការកកើតឡើងនៃហាងកាហ្វេ និងសណ្ឋាគារ "សំណល់សូន្យ" គឺជាសក្ខីភាពដែលបង្ហាញថា អាជីវកម្មបៃតងអាចទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់បានយ៉ាងមានប្រសិទ្ធភាព។ ការប្រើប្រាស់កម្មវិធីកុំព្យូទ័រសម្រាប់ "ព្យាករណ៍អាកាសធាតុ និងកម្រិតពន្លឺព្រះអាទិត្យ" ជួយឱ្យ អាជីវកម្មថ្មីៗ អាចរៀបចំផែនការផ្គត់ផ្គង់ថាមពលបានយ៉ាងសុក្រឹតបំផុត។ ការប្រើប្រាស់សញ្ញាសម្គាល់ "Eco-Friendly" ឬ "Green Label" លើផលិតផល គឺជាយុទ្ធសាស្ត្រទាក់ទាញអតិថិជនសម័យថ្មីដែលឱ្យតម្លៃខ្ពស់លើការការពារបរិស្ថាន។ ការបញ្ចូលមុខវិជ្ជា "សហគ្រិនភាពបៃតង" ទៅក្នុងកម្មវិធីសិក្សានៅសកលវិទ្យាល័យ នឹងជួយរៀបចំយុវជនឱ្យមានផ្នត់គំនិតច្នៃប្រឌិតសម្រាប់ការដោះស្រាយបញ្ហាបរិស្ថាន។ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសលើ "ការតម្លើង និងជួសជុលបន្ទះសូឡា" គឺជាការឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញដែលកំពុងខ្វះខាតក្នុងទីផ្សារ។ ការផ្លាស់ប្តូរបទពិសោធន៍រវាងសហគ្រិនកម្ពុជា និងសហគ្រិនក្នុងតំបន់អាស៊ាន ជួយឱ្យមានការផ្ទេរបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗមកកាន់ស្រុកខ្មែរ។ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវលើ "ថាមពលកកើតឡើងវិញ" ក្នុងស្រុក នឹងជួយឱ្យកម្ពុជាមានឯករាជ្យភាពលើបច្ចេកវិទ្យា និងមិនពឹងផ្អែកទាំងស្រុងលើការនាំចូល។ ការយល់ដឹងពី "ស្ដង់ដាររបាយការណ៍កាបូន" គឺជាជំនាញថ្មីមួយដែលម្ចាស់អាជីវកម្មបៃតងត្រូវមាន ដើម្បីអាចសហការជាមួយក្រុមហ៊ុនអន្តរជាតិធំៗ។ ការប្ដូរមកប្រើប្រាស់ "សង្វាក់ផ្គត់ផ្គង់បៃតង" ជួយឱ្យក្រុមហ៊ុនអាចកាត់បន្ថយការបំភាយឧស្ម័នបានតាំងពីការទិញវត្ថុធាតុដើម រហូតដល់ការបញ្ជូនទំនិញដល់ដៃអតិថិជន។ អាជីវកម្មថ្មីៗដែលផ្ដោតលើ "សន្ដិសុខទឹក" តាមរយៈការកែច្នៃទឹកកខ្វក់ឱ្យទៅជាទឹកប្រើប្រាស់ឡើងវិញ នឹងក្លាយជាគំរូអាជីវកម្មដ៏មានសារៈសំខាន់ក្នុងបរិបទនៃការខ្វះខាតទឹក។ ការប្រើប្រាស់ "យានយន្តអគ្គិសនីសម្រាប់ដឹកជញ្ជូនកសិផល" គឺជាការតភ្ជាប់រវាងកសិកម្មបៃតង និងបច្ចេកវិទ្យាដឹកជញ្ជូនស្អាត។ សហគ្រិនភាពក្នុងវិស័យ "អេកូទេសចរណ៍" ដែលប្រើប្រាស់ថាមពលស្អាត ១០០% នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់កម្ពុជា។ ការកសាង "សហគមន៍បៃតង" ដែលប្រជាជនម្នាក់ៗជាម្ចាស់ថាមពល និងជាអ្នកគ្រប់គ្រងសំណល់ គឺជាចក្ខុវិស័យវែងឆ្ងាយនៃសង្គមចីរភាព។ ការពន្យល់ឱ្យអតិថិជនយល់ពី "តម្លៃពិត" នៃផលិតផលបៃតង (ដែលជារឿយៗថ្លៃជាងផលិតផលធម្មតា) ទាមទារឱ្យមានភាពអត់ធ្មត់ និងយុទ្ធសាស្ត្រអប់រំទីផ្សារយ៉ាងច្បាស់លាស់។ ការស្វែងរក "សមតុល្យរវាងតម្លៃ និងគុណភាព" គឺជាការសាកល្បងដ៏ធំបំផុតសម្រាប់អាជីវកម្មថ្មីៗក្នុងការផលិតទំនិញបៃតងឱ្យមានភាពប្រកួតប្រជែងលើទីផ្សារសេរី។ ការការពារ "កម្មសិទ្ធិបញ្ញា" លើបច្ចេកវិទ្យាថ្មីៗដែលបានរកឃើញក្នុងស្រុក គឺជាចំណុចសំខាន់ដែលសហគ្រិនត្រូវយកចិត្តទុកដាក់ដើម្បីរក្សាភាពជាម្ចាស់លើការច្នៃប្រឌិត។ ការសហការជាមួយ "អាជីវកម្មបែបបុរាណ" ដើម្បីជួយឱ្យពួកគេប្រែខ្លួនទៅជាបៃតង គឺជាវិធីសាស្ត្រពង្រីកទីផ្សារដ៏ឆ្លាតវៃសម្រាប់អាជីវកម្មថ្មីៗ ថាមពលស្អាត។ ការត្រៀមខ្លួនសម្រាប់ "បម្រែបម្រួលអាកាសធាតុ" ដែលអាចជះឥទ្ធិពលដល់ការផលិតថាមពល (ដូចជាគ្រោះរាំងស្ងួតយូរ) ទាមទារឱ្យមានផែនការបម្រុងទុកឱ្យបានហ្មត់ចត់។ អាជីវកម្មថ្មីៗក្នុងវិស័យថាមពលកកើតឡើងវិញគឺជា "អ្នកនាំសារនៃអនាគត" ដែលមកផ្លាស់ប្តូររបៀបដែលយើងរស់នៅ និងធ្វើការ។ ភាពជោគជ័យនៃអាជីវកម្មបៃតងមួយ នឹងជម្រុញឱ្យមានការកកើតឡើងនៃអាជីវកម្មបៃតងរាប់រយផ្សេងទៀតនៅក្នុងសហគមន៍។ រាល់ការវិនិយោគក្នុងវិស័យថាមពលស្អាតនៅថ្ងៃនេះ គឺជាការទិញ "ធានារ៉ាប់រងសុខភាព" សម្រាប់ភពផែនដី និងកូនចៅជំនាន់ក្រោយ។ ហានិភ័យនៃបទល្មើសបច្ចេកវិទ្យា និងការលួចបន្លំតាមប្រព័ន្ធអនឡាញ តម្រូវឱ្យក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់ត្រូវតែបង្កើនការការពារតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិតដើម្បីតាមដាន និងទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីឱ្យបានទាន់ពេលវេលា។ កម្ពុជាមានឱកាសមាសក្នុងការក្លាយជា "មជ្ឈមណ្ឌលថាមពលបៃតង" ក្នុងតំបន់អាស៊ី ប្រសិនបើមានការជួយជ្រោមជ្រែងពីគ្រប់ភាគី។ សហគ្រិនបៃតងមិនមែនគ្រាន់តែជាអ្នកលក់ផលិតផលនោះទេ ប៉ុន្តែគឺជាអ្នក "រចនាអនាគត" ដ៏ស្រស់បំព្រងសម្រាប់ប្រជាជាតិ។ ការរួមបញ្ចូលគ្នារវាង "បញ្ញាខ្មែរ" និង "បច្ចេកវិទ្យាពិភពលោក" នឹងបង្កើតឱ្យមានដំណោះស្រាយបៃតងដែលមិនអាចរកបាននៅកន្លែងផ្សេង។ សេដ្ឋកិច្ចកម្ពុជានឹងកាន់តែមានភាពរឹងមាំ និងមានស្ថិរភាព នៅពេលដែលវាផ្អែកលើមូលដ្ឋាននៃថាមពលដែលមិនចេះរីងស្ងួត។ ភាពស្រស់ស្អាតនៃធម្មជាតិខ្មែរ នឹងត្រូវបានរក្សាការពារតាមរយៈការអភិវឌ្ឍអាជីវកម្មដែលមិនបំផ្លាញធនធាន។ សេចក្ដីសុខផ្លូវចិត្តដែលកើតចេញពីការដឹងថា អាជីវកម្មរបស់យើងកំពុងជួយពិភពលោក គឺជាផលតបស្នងដ៏ធំបំផុតសម្រាប់សហគ្រិន។ យើងកំពុងឈានចូលដល់ "យុគសម័យមាសនៃសហគ្រិនភាពបៃតង" ដែលឱកាសមាននៅគ្រប់ទីកន្លែងសម្រាប់អ្នកដែលហ៊ានច្នៃប្រឌិត។ សាមគ្គីភាពរវាងអ្នកវិទ្យាសាស្ត្រ សហគ្រិន និងអ្នកនយោបាយ នឹងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដែលមិនធ្លាប់មានពីមុនមក។ ការធ្វើដំណើរឆ្ពោះទៅរកភាពបៃតង គឺជាការធ្វើដំណើរដែលពោរពេញដោយកិត្តិយស និងមោទនភាពជាតិ។ ជាចុងក្រោយ អាជីវកម្មថ្មីៗក្នុងវិស័យថាមពលកកើតឡើងវិញ និងគំរូអាជីវកម្មបៃតង គឺជាសសរស្តម្ភដ៏រឹងមាំបំផុតដែលនឹងនាំកម្ពុជាទៅកាន់ការអភិវឌ្ឍដោយចីរភាព និងរុងរឿងជារៀងរហូត។